ការផ្លាស់ប្តូរពីគូស្វាមីភរិយាថ្មីទៅជាម្ចាស់ផ្ទះ គឺជាដំណាក់កាលដ៏សំខាន់មួយក្នុងជីវិតអាពាហ៍ពិពាហ៍។ វាជាការចាប់ផ្តើមនៃជំពូកថ្មីមួយ ដែលពោរពេញទៅដោយតួនាទី និងទំនួលខុសត្រូវថ្មីៗ ក្នុងការកសាងគ្រួសារ និងត្រៀមខ្លួនសម្រាប់អនាគត រួមទាំងការបង្កើតកូនចៅ។ ការរៀនសូត្រពីរបៀបគ្រប់គ្រងគ្រួសារប្រកបដោយប្រសិទ្ធភាព គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់គូស្វាមីភរិយាថ្មី ដើម្បីកសាងជីវិតអាពាហ៍ពិពាហ៍ដ៏រឹងមាំ និងមានសុភមង្គល។ នេះមិនមែនត្រឹមតែជាការទទួលខុសត្រូវប៉ុណ្ណោះទេ តែជាដំណើរការនៃការរីកចម្រើនរួមគ្នា ដែលតម្រូវឱ្យមានការយោគយល់ ការសហការ និងការប្រាស្រ័យទាក់ទងល្អ។ គូរស្វាមីភរិយាថ្មីគួតែរៀនសូត្រពីការគ្រប់គ្រងហិរញ្ញវត្ថុគ្រួសារ ព្រោះការគ្រប់គ្រងហិរញ្ញវត្ថុគឺជាឆ្អឹងខ្នងនៃស្ថេរភាពគ្រួសារ។ ការបង្កើតថវិកាប្រចាំខែរួមគ្នា ដោយមានការអង្គុយពិភាក្សាគ្នាដើម្បីកំណត់ប្រាក់ចំណូល និងចំណាយប្រចាំខែ។ កំណត់អាទិភាពចំណាយសំខាន់ៗដូចជា ថ្លៃផ្ទះ ម្ហូបអាហារ ទឹកភ្លើង និងការដឹកជញ្ជូន។ ការមានផែនការហិរញ្ញវត្ថុច្បាស់លាស់ ជួយឲ្យដឹងពីលំហូរសាច់ប្រាក់ និងជៀសវាងការចំណាយហួសកម្រិត។ កំណត់គោលដៅហិរញ្ញវត្ថុរួមគ្នា ទាំងរយៈពេលខ្លី ដូចជាការសន្សំសម្រាប់វិស្សមកាល និងរយៈពេលវែង ដូចជាការទិញផ្ទះ ការអប់រំកូន ឬការចូលនិវត្តន៍។ ការមានគោលដៅរួមគ្នា ជួយលើកទឹកចិត្តឲ្យសមាជិកគ្រួសារមានចរិតសន្សំសំចៃ និង ដើម្បីបង្កើតជីវិតស្ថេរភាព និងនាំឲ្យគ្រួសាររីកចម្រើន។ ពិភាក្សាអំពីបំណុល និងការសន្សំ បើមានបំណុល ត្រូវរកវិធីសងជំពាក់ជាមួយគ្នា។ ម្យ៉ាងវិញទៀត ត្រូវសន្សំប្រាក់សម្រាប់ករណីបន្ទាន់ ដែលអាចជួយសម្រាលបន្ទុកពេលមានបញ្ហាដែលមិនបានរំពឹងទុក។ មានតម្លាភាព និងស្មោះត្រង់ គូស្វាមីភរិយាទាំងពីរត្រូវមានភាពស្មោះត្រង់ចំពោះគ្នាអំពីស្ថានភាពហិរញ្ញវត្ថុ និងជៀសវាងការលាក់បាំង។ ការប្រាស្រ័យទាក់ទងជាប្រចាំអំពីលុយកាក់ ជួយការពារជម្លោះ និងកសាងទំនុកចិត្ត។ មួយវិញទៀត ក្នុងជីវិតអាពាហ៍ពិពាហ៍ ការសម្រេចចិត្តសំខាន់ៗជាច្រើនត្រូវធ្វើឡើងរួមគ្នា។ ដើម្បីឲ្យដំណើរការនេះប្រព្រឹត្តទៅបានល្អ គូស្វាមីភរិយាគួរតែមានវីធីផ្សេងៗក្នុងការអនុវត្តរួមគ្នា។ បើកចិត្តទូលាយក្នុងការពិភាក្សា ស្ដាប់មតិយោបល់របស់គ្នាទៅវិញទៅមកដោយយកចិត្តទុកដាក់។ យល់ពីទស្សនៈគ្នាទៅវិញទៅមក និងអារម្មណ៍របស់ដៃគូ ទោះបីជាមិនយល់ស្របគ្នាក៏ដោយ។ ស្វែងរកដំណោះស្រាយឈ្នះ-ឈ្នះ ព្យាយាមស្វែងរកមធ្យោបាយដែលផលប្រយោជន៍របស់ភាគីទាំងពីរត្រូវបានបំពេញ។ កំណត់អាទិភាព ជួនកាលមិនអាចធ្វើអ្វីគ្រប់យ៉ាងបានទេ ដូច្នេះត្រូវសម្រេចចិត្តថាអ្វីដែលសំខាន់បំផុតសម្រាប់គ្រួសារ មានអទិភាពជាង។ គោរពការសម្រេចចិត្ត នៅពេលដែលការសម្រេចចិត្តត្រូវបានធ្វើឡើងរួមគ្នា ត្រូវគោរព និងគាំទ្រគ្នាទៅវិញទៅមកក្នុងការអនុវត្ត។ អ្វីដែលសំខាន់មួយទៀតគី ការបែងចែកភារកិច្ចផ្ទះសម្បែងប្រកបដោយយុត្តិធម៌ ជួយកាត់បន្ថយភាពតានតឹង និងបង្កើតបរិយាកាសរីករាយក្នុងផ្ទះ។ ជាដំបូង កំណត់បញ្ជីភារកិច្ច រៀបបញ្ជីការងារផ្ទះទាំងអស់ ហើយពិភាក្សាគ្នាថាតើអ្នកណាអាចធ្វើអ្វីបានល្អបំផុត ឬអ្នកណាដែលចូលចិត្តធ្វើការងារអ្វី។ បន្ទាប់មក បែងចែកតាមចំណូលចិត្ត ឬជំនាញ ឧទាហរណ៍ បើប្ដីចូលចិត្តធ្វើម្ហូប ហើយប្រពន្ធចូលចិត្តរៀបចំផ្ទះ អាចបែងចែកការងារតាមនោះ។ គោលដៅ គឺធ្វើដើម្បីឱ្យការងារផ្ទះមានភាពងាយស្រួល និងមិនជាបន្ទុកខ្លាំងពេកទៅខាងណាម្នាក់។ បន្ទាប់មកទៀត មានភាពបត់បែន ជីវិតផ្លាស់ប្តូរ ដូច្នេះការបែងចែកភារកិច្ចក៏អាចផ្លាស់ប្តូរទៅតាមកាលៈទេសៈដែរ។ ក្នុងករណីបើដៃគូណាម្នាក់រវល់ខ្លាំង ហើយដៃគូម្ខាងទៀតទំនេរ ក៏អាចជួយសម្រាលការងារគ្នាបានខ្លះ។ ជាចុងក្រោយ កុំរំពឹងភាពល្អឥតខ្ចោះ ជួនកាលការងារផ្ទះអាចនឹងមិនល្អឥតខ្ចោះទេ ប៉ុន្តែរឿងសំខាន់គឺការចូលរួម និងការខិតខំប្រឹងប្រែងរួមគ្នា។ ការរៀនសូត្រពីការគ្រប់គ្រងគ្រួសារ គឺជាដំណើរការបន្តដែលតម្រូវឱ្យមានការអត់ធ្មត់ ការប្រាស្រ័យទាក់ទង និងការលូតលាស់ផ្ទាល់ខ្លួន។ នៅពេលដែលគូស្វាមីភរិយាអាចគ្រប់គ្រងទិដ្ឋភាពទាំងនេះបានល្អ នោះគ្រឹះសម្រាប់ជីវិតអាពាហ៍ពិពាហ៍ក៏រឹងមាំ និងសុភមង្គលនឹងត្រូវបានកសាងឡើង។ ការរស់នៅជាមួយគ្នាជាប្ដីប្រពន្ធ និងការទទួលខុសត្រូវរួមគ្នា គឺជាឱកាសដើម្បី ពង្រឹងចំណងស្នេហា និង ការយោគយល់គ្នាទៅវិញទៅមក។ វាជាដំណើរដ៏ស្មុគស្មាញមួយ ដែលពោរពេញដោយការប្រឈម និងមេរៀនជីវិត ដែលតម្រូវឱ្យមានការខិតខំប្រឹងប្រែងពីភាគីទាំងសងខាង ប៉ុន្តែលទ្ធផលគឺសុភមង្គល និងទំនាក់ទំនងដ៏រឹងមាំ។ នៅពេលគូស្វាមីភរិយារស់នៅជាមួយគ្នា ពួកគេនឹងបានស្គាល់ពីទម្លាប់ ចំណុចខ្លាំង ចំណុចខ្សោយ និងទស្សនៈរបស់គ្នាទៅវិញទៅមកកាន់តែច្បាស់។ ការទទួលខុសត្រូវរួមគ្នាក្នុងការគ្រប់គ្រងគ្រួសារ មិនថាជាការងារផ្ទះ ការគ្រប់គ្រងហិរញ្ញវត្ថុ ឬការសម្រេចចិត្តសំខាន់ៗ គឺជាកាតាលីករដ៏សំខាន់។ ការប្រាស្រ័យទាក់ទងដោយបើកចំហរ ការចាំបាច់ត្រូវពិភាក្សា និងដោះស្រាយបញ្ហាជាមួយគ្នា បង្កើតទម្លាប់នៃការប្រាស្រ័យទាក់ទងដោយស្មោះត្រង់ និងបើកចំហរ។ គូស្វាមីភរិយា នឹងរៀនពីរបៀបក្នុងការគ្រប់គ្រងអារម្មណ៍ បំណងប្រាថ្នា និងការព្រួយបារម្ភរបស់ពួកគេប្រកបដោយប្រសិទ្ធភាព។ ការអត់ធ្មត់ និងការសម្របសម្រួលពេលមានបញ្ហា គ្រប់គ្រួសារតែងតែមានភាពខុសប្លែកគ្នា។ ការរៀនអត់ធ្មត់ចំពោះគ្នាទៅវិញទៅមក និងការស្វែងរកចំណុចកណ្តាលសម្រាប់ការសម្របសម្រួល គឺជាគន្លឹះដ៏សំខាន់ក្នុងការជម្នះរាល់ការខ្វែងគំនិតគ្នា។ ការកសាងទំនុកចិត្ត នៅពេលដែលដៃគូទាំងពីរបំពេញតួនាទី និងទំនួលខុសត្រូវរបស់ខ្លួនបានល្អ នោះវានាំអោយមានទំនុកចិត្តរវាងគ្នាទៅវិញទៅមកនឹងត្រូវបានកសាងឡើង។ ទំនុកចិត្តនេះ ជាគ្រឹះដ៏រឹងមាំសម្រាប់ការកសាងទំនាក់ទំនងឲ្យបានយូរអង្វែង មានស្ថេរភាព និងពោរពេញដោយការយល់ដឹង និងការគាំទ្រប្រកបដោយសេចក្ដីស្មោះត្រង់។ ការគាំទ្រគ្នាទៅវិញទៅមក គឺជាចំណុចសំខាន់ក្នុងជីវិតគ្រួសារ ព្រោះជីវិតគ្រួសារតែងតែមានឧបសគ្គ និងបញ្ហាជានិច្ច ដែលតម្រូវឱ្យសមាជិកក្នុងគ្រួសាររួមដៃគ្នាដោះស្រាយ ដោយការយោគយល់គ្នា។ ការរស់នៅជាមួយគ្នាអនុញ្ញាតជួយឱ្យគូស្វាមីភរិយាផ្ដល់ការគាំទ្រ ផ្នែកផ្លូវចិត្ត ស្មារតី និងជួនកាលហិរញ្ញវត្ថុ ដល់គ្នាទៅវិញទៅមកនៅពេលចាំបាច់ក្នុងការប្រើប្រាស់។ ក្រៅពីការទទួលខុសត្រូវ ការរស់នៅជាមួយគ្នាផ្ដល់នូវពេលវេលា និងឱកាសជាច្រើនដើម្បីបង្កើត ភាពស្និទ្ធស្នាល និង អនុស្សាវរីយ៍រួមគ្នា។ មានពេលលំហែរួមគ្នា ការមើលទូរទស្សន៍ជាមួយគ្នា ការអានសៀវភៅ ឬគ្រាន់តែអង្គុយជជែកគ្នាលេងនៅចុងសប្ដាហ៍ អាចជួយបង្កើនភាពស្និទ្ធស្នាលផងដែរ។ ការកសាងទម្លាប់ក្នុងគ្រួសារ ការបង្កើតទម្លាប់តូចៗដូចជា ការញ៉ាំអាហារពេលល្ងាចជាមួយគ្នារាល់ថ្ងៃ ឬការប្រារព្ធពិធីបុណ្យនានា ជួយពង្រឹងចំណងគ្រួសារ។ ការចែករំលែកបទពិសោធន៍ថ្មីៗ ការធ្វើដំណើរ ការរៀនអ្វីថ្មីជាមួយគ្នា ឬការធ្វើសកម្មភាពកម្សាន្តផ្សេងៗ អាចបន្ថែមភាពស្និទ្ធស្នាលដល់ទំនាក់ទំនង និងបង្កើតអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាន។ ជាការពិតណាស់ ការរស់នៅជាមួយគ្នា និងការទទួលខុសត្រូវរួមគ្នា មិនមែនគ្រាន់តែជាការបំពេញកាតព្វកិច្ចនោះទេ។ ប៉ុន្តែវាជាការរក្សាទំនាក់ទំនង ដែលជួយពង្រឹងចំណងស្នេហា ភាពយោគយល់គ្នា និងបង្កើតគ្រឹះគ្រួសារដ៏រឹងមាំសម្រាប់អនាគត។ ក្នុងនោះគូស្វាមីភរិយាក៏ត្រូវត្រៀមខ្លួនសម្រាប់អនាគតជាគ្រឹះ នៃស្ថេរភាពគ្រួសារផងដែរ។ ការមាន ផ្ទះផ្ទាល់ខ្លួន គឺជាជំហានដ៏ធំមួយដែលផ្ដល់នូវ ស្ថេរភាព និងជា មូលដ្ឋានគ្រឹះដ៏ល្អ សម្រាប់ការរៀបចំផែនការសម្រាប់អនាគតគ្រួសារ រួមទាំងការមានកូន និងការចិញ្ចឹមបីបាច់ពួកគេ។ វាលើសពីទីជម្រក តែជាកន្លែងដែលត្រូវមានសុបិន និងមានផែនការរយៈពេលវែងរបស់គ្រួសារ ត្រូវបានកសាងឡើង។ ផ្ទះផ្ទាល់ខ្លួនផ្ដល់នូវអារម្មណ៍នៃសុវត្ថិភាព ស្ថេរភាព និងភាពជាកម្មសិទ្ធិដែលជាជម្រើសធំមួយក្នុងជីវិត។ គូស្វាមីភរិយាមិនចាំបាច់បារម្ភអំពីការឡើងថ្លៃឈ្នួល ឬការផ្លាស់ប្ដូរទីលំនៅញឹកញាប់នោះទេ។ ស្ថេរភាពនេះមានសារៈសំខាន់យ៉ាងខ្លាំងនៅពេលគ្រួសារគ្រោងនឹងមានកូន ពីព្រោះវាជាមូលដ្ឋានសម្រាប់បង្កើតបរិយាកាសសុវត្ថិភាព សុខដុម ។ បរិយាកាសមានសុវត្ថិភាព ផ្ទះផ្ទាល់ខ្លួនអាចត្រូវបានរៀបចំ និងកែច្នៃឲ្យមានសុវត្ថិភាពសម្រាប់កុមារ ដូចជាការដាក់រនាំងជណ្ដើរ ឬការបិទបាំងឌុយភ្លើង ដែលជាកិច្ចការពិបាកធ្វើនៅក្នុងផ្ទះជួល។ សាលារៀន និងសហគមន៍ ការមានលំនៅឋានអចិន្ត្រៃយ៍អនុញ្ញាតឲ្យគូស្វាមីភរិយាជ្រើសរើសសាលារៀនល្អៗ និងបង្កើតទំនាក់ទំនងជាមួយសហគមន៍ក្នុងតំបន់ ដែលជាផ្នែកសំខាន់នៃការធំធាត់របស់កុមារ។ ការរៀបចំកន្លែងរស់នៅ មានសេរីភាពក្នុងការរៀបចំ និងតុបតែងផ្ទះឲ្យស្របតាមតម្រូវការគ្រួសារដែលរីកចម្រើន ដូចជាការរៀបចំបន្ទប់គេងកូនក្មេង ឬកន្លែងលេងកម្សាន្ត។ នៅពេលមានផ្ទះផ្ទាល់ខ្លួន គូស្វាមីភរិយាអាចចាប់ផ្ដើមរៀបចំផែនការជាក់លាក់សម្រាប់អនាគតកូនៗរបស់ពួកគេ។ ផែនការហិរញ្ញវត្ថុ អាចសន្សំប្រាក់សម្រាប់ការអប់រំកូន ការចំណាយសុខភាព ឬសកម្មភាពក្រៅម៉ោងសិក្សា។ ស្ថេរភាពពីការមានផ្ទះផ្ទាល់ខ្លួនអាចជួយរៀបចំថវិកាបានល្អប្រសើរ។ បរិយាកាសលូតលាស់របស់ក្មេង អាចរៀបចំសួនច្បារសម្រាប់ក្មេងៗលេង ឬបង្កើតកន្លែងអានសៀវភៅ ដែលជំរុញការអភិវឌ្ឍន៍រាងកាយ និងបញ្ញាស្មារតីរបស់កុមារ។ ការរៀបចំទំហំផ្ទះ បើគ្រួសារមានទំហំធំ អាចមានជម្រើសក្នុងការសាងសង់បន្ថែម ឬរៀបចំទំហំផ្ទះឲ្យកាន់តែសមស្របនឹងតម្រូវការគ្រួសារ។ បេតិកភណ្ឌគ្រួសារ ផ្ទះអាចក្លាយជាបេតិកភណ្ឌមួយដែលបន្សល់ទុកសម្រាប់កូនចៅនាពេលអនាគត ជាទីកន្លែងដែលពោរពេញដោយអនុស្សាវរីយ៍ដ៏មានតម្លៃ។ ពេលដែលយើងមានផ្ទះផ្ទាល់ខ្លួនគីផ្ដល់នូវទំនុកចិត្ត និងទំនួលខុសត្រូវកាន់តែខ្ពស់ក្នុងការចិញ្ចឹមបីបាច់កូនៗ។ គូស្វាមីភរិយាអាចមានអារម្មណ៍ថាពួកគេកំពុងកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់កូនៗរបស់ពួកគេ ដើម្បីធំឡើងនៅក្នុងបរិយាកាសមានស្ថេរភាព និងក្តីស្រឡាញ់។ វាក៏ជួយកាត់បន្ថយភាពតានតឹងផ្នែកហិរញ្ញវត្ថុ និងលំនៅឋាន ដែលអាចឲ្យឪពុកម្ដាយផ្ដោតសំខាន់លើការអភិវឌ្ឍន៍ និងសុខុមាលភាពរបស់កូនៗ។ សរុបមក ការមានផ្ទះផ្ទាល់ខ្លួនមិនត្រឹមតែជាការសម្រេចបាននូវក្តីស្រមៃមួយប៉ុណ្ណោះទេ តែជាការបោះជំហានទៅមុខក្នុងការកសាងអនាគតដ៏ភ្លឺស្វាងសម្រាប់គ្រួសារ និងជាពិសេសសម្រាប់កូនៗដែលជាចំណងដៃនៃក្តីស្រឡាញ់។ ការផ្លាស់ប្តូរនេះអាចមានការប្រឈមមួយចំនួន ប៉ុន្តែវាក៏ជាឱកាសមួយដ៏ល្អសម្រាប់គូស្វាមីភរិយា ក្នុងការរីកចម្រើនជាមួយគ្នា និងកសាងជីវិតអាពាហ៍ពិពាហ៍ដ៏រឹងមាំមួយ។